ជាទូទៅ ការរចនាសម្លៀកបំពាក់នៅក្នុងរឿងភាគ ជាពិសេសរឿងដែលមានលក្ខណៈប្រវត្តិសាស្ត្រ ឬវប្បធម៌ខ្មែរ គឺមានសារៈសំខាន់ណាស់ក្នុងការជួយឲ្យអ្នកទស្សនាបានស្គាល់កាន់តែច្បាស់។ ព្រោះវាមិនមែនត្រឹមតែជាការស្លៀកពាក់សម្រាប់តួអង្គប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយដែលជួយឲ្យរឿងមានភាពរស់រវើក គួរឱ្យជឿជាក់ និងបង្ហាញពីអត្តសញ្ញាណវប្បធម៌ជាតិផងដែរ ។ ជាពិសេសការរចនាសម្លៀកបំពាក់ដែលបង្ហាញពីសម័យកាល និងវប្បធម៌បុរាណនៅក្នុងរឿងភាគខ្មែរបានឆ្លុះបញ្ចាំងអោយឃើញពីភាពបុិនប្រសប់របស់ប្រជាជនខ្មែរយើងទៀតផង ។ ដើម្បីឱ្យសម្លៀកបំពាក់ក្នុងរឿងភាគខ្មែរឆ្លុះបញ្ចាំងបានត្រឹមត្រូវពីសម័យកាល និងវប្បធម៌បុរាណ អ្នករចនាត្រូវមានការយល់ដឹងអោយច្បាស់ពីសម័យកាលនីមួយៗនៃរឿង នឹងយកចិត្តទុកដាក់បំផុតក្នុងការធ្វើវាឡើង ។ បន្ថែមពីនេះទៀតអ្នករចនាសម្លៀកបំពាក់នាសម័យនោះត្រូវដឹងពី ទម្រង់អាវ ផ្នត់សំពត់ ឬរបៀបស្លៀកពាក់សម្រាប់ស្រ្តី បុរស កុមារ លក្ខណៈផ្សេងៗទៀត ។ ឧទាហរណ៍ នៅសម័យអង្គរ ស្ត្រីស្លៀកសំពត់ហូលផ្នត់មុខ ឬចងក្បិន រីឯបុរសស្លៀកចងក្បិនខ្លីដោយមិនមានអាវ។ រីឯប្រភេទក្រណាត់វិញគេនិយមប្រើសូត្រ កប្បាស ឬក្រណាត់ហូល ។ ចំពោះពណ៌ក៏មានអត្ថន័យសំខាន់រៀងៗខ្លួនដែរ ដូចជាពណ៌មាសសម្រាប់ស្តេច ពណ៌ស សម្រាប់អ្នកបួស នឹងពណ៌ដែលបង្ហាញពីឋានៈខុសៗគ្នាផ្សេងទៀត ។ សម្រាប់គ្រឿងលម្អ និងគ្រឿងអលង្ការមានដូចជា ក្បាច់មកុដ ត្រសាល់ត្រចៀក ខ្សែក ខ្សែដៃ ខ្សែក្រវាត់ និងចិញ្ចៀន ។ ទាំងនេះសុទ្ធតែបង្ហាញពីឋានៈ ជំនឿ ឬទម្លាប់របស់មនុស្សនាសម័យនោះ ។ អ្នករចនាទាំងអស់នេះបានយោងទៅលើភស្តុតាងប្រវត្តិសាស្ត្រ ដូចជារូបចម្លាក់នៅតាមប្រាសាទ ឬគំនូរចាស់ៗ។ ការរចនាសម្លៀកបំពាក់ដែលត្រឹមត្រូវតាមប្រវត្តិសាស្ត្រ ជួយឱ្យអ្នកទស្សនា ជាពិសេសជនបរទេស អាចយល់ច្បាស់ពីទិដ្ឋភាពវប្បធម៌ខ្មែរ និងបង្កើនភាពជឿជាក់លើខ្លឹមសាររឿង ។ ការរចនាសម្លៀកបំពាក់នៅក្នុងរឿងភាគ ជាពិសេសរឿងភាគប្រវត្តិសាស្ត្រ ឬរឿងបែបបុរាណ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាស និងកំណត់អត្តសញ្ញាណតួអង្គ។ ដើម្បីទទួលបានភាពល្អឥតខ្ចោះ គឺត្រូវការសិប្បករ ដែលមានចំណេះដឹងទូលំទូលាយក្នុងការបង្កើតសម្លៀកបំពាក់ទាំងនោះ ។ ការជ្រើសរើសប្រភេទក្រណាត់ ពណ៌ និងម៉ូដ ត្រូវតែស្របតាមប្រវត្តិសាស្ត្រ និងវប្បធម៌នៃសម័យនោះ ។ ឧទាហរណ៍ សម្លៀកបំពាក់បុរាណក្នុងរឿងសម័យអង្គរ ខុសគ្នាដាច់ពីសម្លៀកបំពាក់ក្នុងរឿងសម័យលង្វែក ឬឧដុង្គ ។ ដើម្បីបង្កើតសម្លៀកបំពាក់ដ៏ល្អិតល្អន់ និងប្រណិតសម្រាប់រឿងភាគ ជាពិសេសរឿងបែបប្រវត្តិសាស្ត្រ អ្នករចនាតម្រូវឱ្យប្រើប្រាស់ សិប្បកម្មដោយដៃជាច្រើន ដូចជាហូល និងផាមួងជាក្រណាត់ប្រពៃណីខ្មែរដ៏មានតម្លៃ ដែលត្បាញដោយដៃសុទ្ធសាធ។ ដែលហូលមានក្បាច់រចនាជាច្រើនប្រភេទ ដូចជាហូលពាលី ហូលអន្លូញ ហូលសំពៅ ជាដើម ។ ឯផាមួងក៏មានលំនាំប្លែកៗជាច្រើនដែរ ដូចជាក្រណាត់ទាំងនេះផ្តល់នូវភាពប្រណិត និងតម្លៃវប្បធម៌ខ្ពងខ្ពស់ដល់អ្នកពាក់ ។ សម្លៀកបំពាក់នេះគឺមិនមែនគ្រាន់តែសម្រាប់លម្អរប៉ុណ្ណោះទេ ប៉ុន្តែវាជាការរួមបញ្ចូលគ្នានៃសិល្បៈ ប្រវត្តិសាស្ត្រ និងសិប្បកម្មដៃ ដើម្បីបង្កើតស្នាដៃដ៏រស់រវើកដែលជួយឱ្យអ្នកទស្សនាបានយល់ដឹងកាន់តែច្បាស់អំពីវប្បធម៌ខ្មែរដ៏សម្បូរបែបផងដែរ ។ ម្យ៉ាងវិញទៀតសម្លៀកបំពាក់ដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ អត្តសញ្ញាណ និង កម្រិត របស់តួអង្គនៅក្នុងខ្សែភាពយន្ត ល្ខោន ឬរឿងនិទាននានា ។ ជាពិសេសសម្លៀកបំំពាក់បានសម្គាល់ច្បាស់លើ ភេទ អាយុ មុខរបរ វិជ្ជាជីវៈ ជំនឿសាសនា និងលក្ខណៈសម្បត្តិផ្ទាល់ខ្លួនរបស់តួអង្គ ។ មិនត្រឹមតែប៉ុណ្ណោះ សម្លៀកបំពាក់ក៏បានបញ្ជាក់ពី ឋានៈសង្គម អំណាច ឥទ្ធិពល និងតួនាទីនៅក្នុងរឿងផងដែរ ។ សម្លៀកបំពាក់រួមចំណែកយ៉ាងធំធេងដល់សោភ័ណភាពរួមរបស់ភាពយន្ត និងបង្កប់អត្ថន័យវប្បធម៌ដ៏ជ្រាលជ្រៅដែរ ។ ដូចជាសម្លៀកបំពាក់ដែលរចនាបានល្អ អាចបង្កើតទិដ្ឋភាពដ៏ស្រស់ត្រកាល និងទាក់ទាញភ្នែកអ្នកទស្សនា ។ ការរួមបញ្ចូលគ្នានូវពណ៌ រូបរាង និងក្រណាត់ អាចបង្កើតអារម្មណ៍ប្លែកៗ និងជួយឱ្យអ្នកទស្សនាចូលជ្រៅទៅក្នុងសាច់រឿង។ ដើម្បីធានាថាការរចនាសម្លៀកបំពាក់ក្នុងរឿងភាគខ្មែរមានទាំងភាពត្រឹមត្រូវតាមវប្បធម៌ និងភាពទាក់ទាញផ្នែកសោភ័ណភាព ការសហការគ្នារវាងអ្នកដឹកនាំរឿងនឹងអ្នករចនាសម្លៀកបំពាក់គឺចាំបាច់ណាស់ ។ ក្រុមការងារផលិតគួរតែធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញផ្នែកប្រវត្តិសាស្ត្រខ្មែរ ប្រពៃណី អ្នកច្នៃសម្លៀកបំពាក់ និងអ្នកជំនាញខាងសិល្បៈបុរាណ ដូចជាអ្នកស្រាវជ្រាវពីចម្លាក់ប្រាសាទជាដើម ដើម្បីប្រមូលព័ត៌មានត្រឹមត្រូវបំផុត ។ ក្នុងការជ្រើសរើសអ្នករចនាម៉ូតដែលយល់ច្បាស់ពីវប្បធម៌ខ្មែរ មានបទពិសោធន៍ និងភាពច្នៃប្រឌិតខ្ពស់គឺសំខាន់ណាស់ ។ ព្រោះពួកគេត្រូវមានសមត្ថភាព ការយល់ដឹងពីព័ត៌មានប្រវត្តិសាស្ត្រ ដែលនាំឲ្យការរចនាស័ក្តិសមនឹងតម្រូវការនៃរឿង ដែលនេះនិងអាចទាក់ទាញភ្នែកអ្នកទស្សនា ។ ការសហការជាមួយជាងដេរ ជាងប៉ាក់ និងអ្នកជំនាញផ្សេងទៀត ដែលមានជំនាញច្បាស់លាស់ក្នុងសិប្បកម្មដោយដៃនេះ គឺចាំបាច់ដើម្បីសម្រេចបាននូវសម្លៀកបំពាក់ដែលមានគុណភាពខ្ពស់ និងភាពរស់រវើក ។ ព្រោះសម្លៀកបំពាក់ទាំងអស់នេះ មានតួនាទីសំខាន់ណាស់សម្រាប់សម្គាល់តួរអង្គ ក្នុងសាច់រឿងទាំងមូល ។ ឧទាហរណ៍ នៅក្នុងភាពយន្តប្រវត្តិសាស្ត្រខ្មែរ សម្លៀកបំពាក់របស់តួអង្គស្តេច មេទ័ព ឬព្រះនាង ដែលមានក្បាច់ក្បូរ និងពណ៌ឆើតឆាយ អាចជួយឱ្យអ្នកទស្សនាស្រមៃឃើញនូវភាពរុងរឿងនៃសម័យកាលនោះ ។ ដូច្នេះសម្លៀកបំពាក់មិនមែនត្រឹមតែស្រស់ស្អាតនោះទេ តែវាក៏ជាផ្នែកមួយដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ដ៏ជ្រាលជ្រៅផងដែរ ។ ឧទាហរណ៍ ក្បាច់លួង ឬក្បាច់ហង្សនៅលើសំពត់ អាចតំណាងឱ្យរឿងរ៉ាវក្នុងទេវកថា ជំនឿសាសនា ឬទស្សនៈវិជ្ជមានណាមួយ ។ ការបង្ហាញលំនាំទាំងនេះក្នុងភាពយន្ត ជួយឱ្យទស្សនិកជនបានស្គាល់ និងយល់ដឹងពីកេរដំណែលវប្បធម៌ខ្មែរ។ សម្លៀកបំពាក់អាចបង្ហាញពីប្រពៃណី និងទម្លាប់របស់សង្គមក្នុងសម័យកាលណាមួយដូចជា របៀបស្លៀកពាក់ គ្រឿងលម្អខ្លួន ឬសូម្បីតែរបៀបធ្វើសក់ ក៏អាចឆ្លុះបញ្ចាំងពីសីលធម៌ និងរបៀបរស់នៅរបស់ប្រជាជនក្នុងយុគសម័យនោះផងដែរ ។ ខ្សែរភាពយន្តនេះបាននាំយក វប្បធម៌ខ្មែរផ្សព្វផ្សាយទៅកាន់អ្នកទស្សនាទាំងក្នុងស្រុក និងក្រៅស្រុក ។ សរុបមក សម្លៀកបំពាក់ក្នុងភាពយន្តមិនមែនគ្រាន់តែជាការតុបតែងលម្អនោះទេ ប៉ុន្តែជាផ្នែកមួយដ៏សំខាន់ដែលជួយបង្កើតអារម្មណ៍ ទាក់ទាញភ្នែក និងបង្កប់អត្ថន័យវប្បធម៌ដ៏ជ្រាលជ្រៅ ដែលធ្វើឱ្យភាពយន្តកាន់តែមានតម្លៃ និងមិនអាចបំភ្លេចបាន ។